ផ្លែក្រូចថ្លុងគឺជាប្រភេទផ្លែឈើមួយប្រភេទដែលទទួលបានការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។ វាមិនត្រឹមតែសម្រាប់បរិភោគជាអាហារធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្លែឈើដ៏សំខាន់ដែលប្រើសម្រាប់ពិធីបុណ្យប្រពៃណីផ្សេងៗផងដែរ។ មូលហេតុចម្បងដែលធ្វើឱ្យផ្លែឈើនេះពេញនិយមគឺដោយសារតែរសជាតិដ៏ប្លែករបស់វា។ ក្រូចថ្លុងមានរសជាតិផ្អែមលាយជូរតិចៗ ព្រមទាំងមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ដែលអាចដក់ជាប់អារម្មណ៍អ្នកបរិភោគបាន។ ម្យ៉ាងទៀត ក្រូចថ្លុងមានជាតិទឹកច្រើន ដែលធ្វើឱ្យអ្នកបរិភោគមានអារម្មណ៍ស្រស់ស្រាយ និងបាត់បង់ការស្រេកទឹកផងដែរ។ ក្រៅពីរសជាតិ ក្រូចថ្លុងក៏សម្បូរទៅដោយអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ។ ក្រូចថ្លុងក៏មានជាតិសរសៃ ខ្ពស់ ដែលជួយដល់ការរំលាយអាហារ និងការពារបញ្ហាទល់លាមក។ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារកោសិកាពីការខូចខាតផងដែរ។ ហើយក៏អាចយកទៅធ្វើជា ទឹកក្រូចថ្លុង សម្រាប់ភេសជ្ជៈស្រស់ស្រាយ ឬធ្វើជាបង្អែមផ្សេងៗបានផងដែរ។ តម្លៃសមរម្យ និងភាពងាយស្រួលក្នុងការរកទិញក៏ជាកត្តាមួយដែលធ្វើឱ្យក្រូចថ្លុងកាន់តែពេញនិយម។ ក្រូចថ្លុងអាចរកទិញបានយ៉ាងងាយស្រួលនៅតាមផ្សារនានា ហើយកម្ពុជាក៏មានកសិករដាំដុះក្រូចថ្លុងក្នុងស្រុកយ៉ាងទូលំទូលាយផងដែរ ជាពិសេសគឺ ក្រូចថ្លុងកោះកុង ដែលល្បីឈ្មោះដោយសាររសជាតិឆ្ងាញ់របស់វា។ ការដែលមានផលិតផលក្នុងស្រុកសម្បូរហូរហៀរ ធ្វើឱ្យតម្លៃមិនថ្លៃពេក ដែលអនុញ្ញាតឱ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈអាចទិញយកមកបរិភោគបាន។ នៅក្នុងប្រទេសកម្ពុជា ក្រូចថ្លុងអាចមានផ្លែពេញមួយឆ្នាំ ប៉ុន្តែរដូវកាលដែលគេចាត់ទុកថាជារដូវកាលផ្លែក្រូចថ្លុង និងទទួលបានផលច្រើនជាងគេគឺចាប់ពីខែ វិច្ឆិកា ដល់ខែកុម្ភៈ។ ដែលក្នុងរដូវកាលនេះ ផ្លែក្រូចថ្លុងមានរសជាតិឆ្ងាញ់ជាងរដូវផ្សេងៗ ដោយសារវាទទួលបានកម្តៅថ្ងៃគ្រប់គ្រាន់ និងមានសំណើមល្អ ដែលធ្វើឱ្យផ្លែមានជាតិទឹកច្រើន និងមានរសជាតិផ្អែមឆ្ងាញ់។ ក្រៅពីនេះ ការប្រមូលផលមានច្រើនជាងធម្មតា ដូច្នេះតម្លៃក៏សមរម្យសម្រាប់អ្នកទិញ ហើយងាយស្រួលរកទិញនៅគ្រប់ទីកន្លែងផងដែរ។ ក្នុងអំឡុងពេលរដូវកាលក្រូចថ្លុង ប្រជាជនកម្ពុជាតែងតែទិញផ្លែឈើនេះយកមកបរិភោគជាប្រចាំ ព្រោះវាជាប្រភេទផ្លែឈើដែលមានប្រជាប្រិយភាពខ្ពស់ និងសម្បូរនៅគ្រប់ទីផ្សារ។ ក្រៅពីការបរិភោគជាផ្លែឈើស្រស់ ផ្លែក្រូចថ្លុងក៏អាចត្រូវបានប្រជាជនខ្មែរកែច្នៃធ្វើជាមុខម្ហូប និងបង្អែមជាច្រើនមុខផងដែរ។ ញាំក្រូចថ្លុងនេះអាចធ្វើបានជាច្រើនប្រភេទដូចជា ញាំជាមួយបង្គា ត្រីងៀត ឬសាច់មាន់ អាស្រ័យទៅតាមចំណង់ចំណូលចិត្ត។ ក្រៅពីនេះ ក្រូចថ្លុងក៏ត្រូវបានយកមកធ្វើជាបង្អែមដើម្បីឲ្យស្រស់ស្រាយផងដែរ។ សម្រាប់ភេសជ្ជៈវិញ ក្រូចថ្លុងមានជាតិទឹកច្រើន ដូច្នេះគេអាចយកវាទៅធ្វើជា ទឹកក្រូចថ្លុង ដែលមិនត្រឹមតែជួយបំបាត់ការស្រេកទឹកប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនទៀតដល់រាងកាយផងដែរ។ ការកែច្នៃទាំងនេះបានបង្ហាញឱ្យឃើញពីភាពប៉ិនប្រសប់របស់ប្រជាជនខ្មែរក្នុងការប្រើប្រាស់ផ្លែឈើធម្មជាតិឱ្យមានប្រយោជន៍ និងមានរសជាតិឆ្ងាញ់ប្លែកពីគេ។ នៅក្នុងប្រទេសកម្ពុជាមានការអំណោយផលល្អក្នុងការដាំដុះផ្លែក្រូចថ្លុង ដោយសារតែកត្តាជាច្រើនដូចជាអាកាសធាតុ ក៏ដូចជាគុណភាពដីដែលអំណោយផលដល់ការដាំដុះ។ កសិករនៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តកោះកុង កំពង់ចាម និងបាត់ដំបងបានដាំដុះក្រូចថ្លុងយ៉ាងទូលំទូលាយដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ក្នុងចំណោមក្រូចថ្លុងដែលដាំដុះក្នុងប្រទេស ក្រូចថ្លុងកោះកុងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាមានរសជាតិឆ្ងាញ់ និងទទួលបានការពេញនិយមពីសំណាក់អ្នកបរិភោគជាងគេ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបំពេញតម្រូវការទីផ្សារ កម្ពុជានៅតែមានការនាំចូលផ្លែក្រូចថ្លុងពីប្រទេសជិតខាងមួយចំនួនដូចជា ប្រទេសថៃ និងវៀតណាម។ ការនាំចូលនេះធ្វើឡើងដើម្បីធានាថាមានក្រូចថ្លុងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ពេញមួយឆ្នាំ ជាពិសេសនៅរដូវកាលដែលផលដំណាំក្នុងស្រុកមានតិច។ អាចនិយាយបានថា កម្ពុជាមានទាំងការដាំដុះក្រូចថ្លុងក្នុងស្រុក និងការនាំចូលពីប្រទេសផ្សេងៗដើម្បីបំពេញតម្រូវការទីផ្សារ។ ក្នុងចំណោមនោះ ប្រភេទដែលល្បី និងទទួលបានការគាំទ្រជាងគេគឺ ក្រូចថ្លុងកោះកុង។ ក្រៅពីនេះ ក៏មានប្រភេទក្រូចថ្លុងផ្សេងទៀតដែលដាំដុះក្នុងស្រុកដូចជា ក្រូចថ្លុងនៅខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ដោយឡែក ចំពោះក្រូចថ្លុងដែលនាំចូលពីបរទេសវិញក៏មានច្រើនប្រភេទដែរ ដែលភាគច្រើនមានប្រភពមកពីប្រទេសថៃ និងវៀតណាម។ ក្រូចថ្លុងទាំងនោះមានលក្ខណៈខុសគ្នាទាំងពណ៌សម្បុរ សាច់ និងរសជាតិ។ ប៉ុន្តែបើនិយាយពីការគាំទ្រវិញ ក្រូចថ្លុងកោះកុង របស់ខ្មែរនៅតែទទួលបានការពេញនិយមជាងគេ។ ព្រោះប្រជាជនខ្មែរមានមោទកភាពលើផលិតផលក្នុងស្រុក ទទួលស្គាល់ពីគុណភាព និងរសជាតិដ៏ពិសេសរបស់វា។